សុភាសិត កុំបោះសន្ទូចរំលងភ្នំ នេះមានន័យថា កុំធ្វើអ្វីដែលហួសពីសមត្ថភាព ឬលទ្ធភាពរបស់ខ្លួន។ សុភាសិតនេះ គឺជាពាក្យប្រៀបធៀបដ៏មានន័យជ្រាលជ្រៅមួយក្នុងសង្គមខ្មែរ ដែលដាស់តឿន និងអប់រំយើងឲ្យចេះរស់នៅប្រកបដោយការប្រុងប្រយ័ត្ន។ វាមិនមែនគ្រាន់តែជាការហាមឃាត់មិនឲ្យធ្វើអ្វីមួយនោះទេ ប៉ុន្តែជាការណែនាំដ៏ឆ្លាតវៃមួយដើម្បីជៀសវាងភាពបរាជ័យ គ្រោះថ្នាក់ ឬការខកចិត្តដែលបណ្តាលមកពីការប៉ងប្រាថ្នាហួសពីលទ្ធភាព។ ចំពោះពាក្យ បោះសន្ទូច គឺជាកាយវិការនៃការចាប់ផ្តើមធ្វើកិច្ចការណាមួយ ការបណ្ដាក់ទុន ការសម្រេចចិត្ត ឬការប្រកបមុខរបរផ្សេងៗ វាសំដៅលើការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលបំណងអ្វីមួយ។ រីឯពាក្យ រំលងភ្នំ គឺជាផ្នែកសំខាន់ដែលបង្ហាញពីឧបសគ្គដ៏ធំសម្បើម ភាពលំបាកដែលហួសពីកម្លាំង ឬធនធានដែលយើងមាន។ បើរួមបញ្ចូលគ្នារវាងពាក្យទាំងពីរនេះ វាបង្ហាញយ៉ាងច្បាស់ថាការធ្វើអ្វីដែលហួសពីលទ្ធភាពរបស់ខ្លួន គឺប្រៀបដូចជាការព្យាយាមបោះសន្ទូចឲ្យរំលងផុតភ្នំខ្ពស់ៗដែលជារឿងមិនអាចទៅរួច។ មួយវិញទៀតឃ្លា កុំបោះសន្ទូចរំលងភ្នំ មិនមែនមានន័យថាឲ្យយើងរស់នៅដោយគ្មានមហិច្ឆតា ឬមិនហ៊ានប្រឈមមុខនឹងឧបសគ្គនោះទេ ផ្ទុយទៅវិញ វាលើកទឹកចិត្តឲ្យយើងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន។ ភ្នំជាធម្មតាមានន័យថាជាទីខ្ពស់ ពិបាកនឹងឆ្លងកាត់ ហើយត្រូវការកម្លាំង និងមធ្យោបាយច្រើនដើម្បីសម្រេចបាននូវការឆ្លងកាត់។ ដូច្នេះការ រំលងភ្នំ គឺមានន័យថាជាការធ្វើអ្វីដែលហួសពីដែនកំណត់ធម្មតា ដែលអាចនាំឲ្យមានផលលំបាក ឬហានិភ័យខ្ពស់។ សុភាសិតនេះក៏ជំរុញឲ្យយើងចេះស្គាល់ពីចំណុចខ្លាំង ចំណុចខ្សោយ ធនធាន និងបទពិសោធន៍ដែលយើងមានផងដែរ។ មុននឹងធ្វើការសម្រេចចិត្តធំដុំ ឬចាប់ផ្តើមគម្រោងណាមួយ យើងគួរតែវាយតម្លៃខ្លួនឯងឲ្យបានហ្មត់ចត់ជាមុនសិន។ ម្យ៉ាងទៀត សុភាសិតនេះក៏សំដៅលើការអត់ធ្មត់ និងការធ្វើអ្វីមួយតាមដំណាក់កាលផងដែរ។ ចំពោះ ពាក្យដែលថា បោះសន្ទូចរំលងភ្នំ គឺបង្ហាញពីភាពប្រញាប់ប្រញាល់ និងគ្មានការពិចារណា។ រាល់កិច្ចការធំៗតែងតែទាមទារពេលវេលា ការខិតខំ និងការឆ្លងកាត់ឧបសគ្គជាបន្តបន្ទាប់។ ការព្យាយាមសម្រេចអ្វីមួយភ្លាមៗ ដោយរំលងដំណាក់កាលសំខាន់ៗ គឺមិនអាចសម្រេចបានឡើយ។ មនុស្សដែលសម្រេចបានជោគជ័យពិតប្រាកដ គឺសុទ្ធតែជាអ្នកដែលចេះវាយតម្លៃខ្លួនឯង និងចេះរង់ចាំពេលដែលវេលាល្អ និងសាកសម។ ការប្រព្រឹត្តហួសពីសមត្ថភាព អាចនាំឲ្យមានការខាតបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យសម្បត្តិ ហើយក៏អាចបណ្ដាលឲ្យជំពាក់បំណុលគេថែមទៀតផង។ សរុបមកសុភាសិត កុំបោះសន្ទូចរំលងភ្នំ គឺជាមេរៀនជីវិតដ៏សំខាន់មួយដែលដាស់តឿនយើងឲ្យចេះរស់នៅដោយមានសតិសម្បជញ្ញៈ។ វាក៏បង្រៀនយើងឲ្យចេះស្គាល់ដែនកំណត់ខ្លួនឯង វាយតម្លៃស្ថានភាព និងរៀបចំផែនការប្រកបដោយប្រាជ្ញា ដើម្បីជៀសវាងភាពបរាជ័យ និងឈានទៅរកភាពជោគជ័យពិតប្រាកដ។ ការយល់ដឹង និងអនុវត្តតាមសុភាសិតនេះ នឹងជួយឲ្យយើងក្លាយជាបុគ្គលដែលមានភាពឈ្លាសវៃក្នុងការគ្រប់គ្រងជីវិត និងការសម្រេចគោលដៅនានា។